ក្នុងសង្គមខ្មែរ បុណ្យសពមិនត្រឹមតែជាពិធីសាសនាដ៏សាមញ្ញមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍សង្គមដ៏សំខាន់មួយ ដែលពោរពេញទៅដោយជំនឿ ប្រពៃណី និងទំនៀមទម្លាប់ដ៏តឹងរ៉ឹងជាច្រើន។ ក្នុងចំណោមអ្នកចូលរួមទាំងអស់ ស្ត្រីមានផ្ទៃពោះត្រូវបានគេចាត់ទុកថាជាក្រុមមនុស្សពិសេសមួយ ដែលត្រូវប្រកាន់ខ្ជាប់នូវបម្រាម និងការប្រុងប្រយ័ត្នខ្ពស់បំផុត។ ជំនឿទាំងនេះត្រូវបានបន្សល់ទុកពីដូនតាតាមរយៈទស្សនៈវិស័យដែលភ្ជាប់ទៅនឹងអបិយជំនឿ ការគោរពវិញ្ញាណក្ខន្ធ ព្រមទាំងការការពារសុខសុវត្ថិភាពរបស់ម្តាយ និងទារកក្នុងផ្ទៃ។ ការយល់ដឹងស៊ីជម្រៅអំពីបម្រាម និងទំនៀមទម្លាប់ទាំងនេះ គឺជារឿងចាំបាច់សម្រាប់ស្ត្រីមានផ្ទៃពោះ និងក្រុមគ្រួសារ ដើម្បីជៀសវាងរឿងអកុសល ធានាបាននូវសុខភាពល្អ និងរក្សាបាននូវសេចក្តីសុខសាន្តទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី។ នៅពេលនិយាយអំពីការចូលរួមពិធីបុណ្យសព ស្ត្រីមានផ្ទៃពោះត្រូវបានគេណែនាំឲ្យជៀសវាងបម្រាមសំខាន់ៗមួយចំនួន ដែលត្រូវបានចាត់ទុកថាជាកត្តាអវិជ្ជមាន។ ដំបូង មិនត្រូវចូលទៅជិតសព ឬនៅក្បែរមឈូសឡើយ នេះគឺជាបម្រាមចម្បងបំផុត និងត្រូវបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់។ យោងតាមជំនឿបុរាណ គេជឿថា នៅពេលមនុស្សស្លាប់ទៅ ព្រលឹង ឬវិញ្ញាណក្ខន្ធរបស់ពួកគេនៅតែវិលវល់ក្នុងពិធីបុណ្យសព ជាពិសេសនៅក្បែរសព និងមឈូស។ ការដែលស្ត្រីមានផ្ទៃពោះចូលទៅជិតពេក អាចបណ្តាលឲ្យវិញ្ញាណក្ខន្ធអ្នកស្លាប់នោះតាមជាប់ លងបន្លាច ឬជ្រៀតជ្រែកដល់ទារកដែលមិនទាន់កើត ដែលត្រូវបានគេចាត់ទុកថាងាយរងគ្រោះបំផុត។ ផលវិបាកដែលគេខ្លាចបំផុតនោះគឺ ទារកអាចកើតមកមិនគ្រប់លក្ខណ៍ មានជំងឺរ៉ាំរ៉ៃ ឬមាននិស្ស័យចម្លែកដូចជាចេះតែភ័យខ្លាច ឬយំដោយគ្មានមូលហេតុ។ បន្ទាប់មក មិនត្រូវនៅក្បែរពេលគេកំពុងយំខ្លាំងៗទេ ដោយបរិយាកាសនៃពិធីបុណ្យសពតែងតែពោរពេញដោយភាពសោកសៅ ការឈឺចាប់ និងសំឡេងយំសោក។ ស្ត្រីមានផ្ទៃពោះត្រូវបានណែនាំឲ្យជៀសវាងវត្តមាននៅក្នុងបរិយាកាសបែបនេះ ព្រោះគេជឿថាការស្តាប់ឮសំឡេងយំសោកខ្លាំងៗអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្លូវចិត្តរបស់ម្តាយ ដែលអាចជះឥទ្ធិពលអវិជ្ជមានទៅដល់ទារកក្នុងផ្ទៃ។ តាមជំនឿខ្មែរ គេខ្លាចថាទារកអាចកើតមកទន់ជ្រាយ ងាយយំ ឆាប់ភ័យខ្លាច ឬមានបញ្ហាផ្លូវចិត្តតាំងពីតូច។ បន្ទាប់មក មិនត្រូវដើរកាត់ភ្លើង ឬផេះខ្មៅដែលគេដុតសពឡើយ ព្រោះបម្រាមនេះសំដៅយ៉ាងច្បាស់លាស់ទៅលើការដុតសពតាមប្រពៃណីខ្មែរ ជាពិសេសការដុតនៅទីវាល។ ការដើរកាត់ភ្លើង ឬផេះខ្មៅដែលទើបនឹងបូជាសព ត្រូវបានគេជឿថាអាចបណ្តាលឲ្យទារកកើតមកមានស្បែកខ្មៅស្រអាប់ មានស្នាមអុជខ្មៅ ឬមានពិការភាពនៅលើរាងកាយ។ ក្រៅពីនេះ គេក៏ជឿថាវាជាការនាំយកថាមពលអាក្រក់ ឬធាតុមិនបរិសុទ្ធមកជាមួយ ដែលអាចប៉ះពាល់ដល់អនាគតរបស់ទារក។ បន្ទាប់មកទៀត មិនត្រូវចូលក្នុងពិធីបូជាសព ឬទៅកាន់ទីបូជាឡើយ ព្រោះកន្លែងទាំងនេះត្រូវបានគេចាត់ទុកថាមានធាតុត្រជាក់ ឬថាមពលអវិជ្ជមានខ្លាំងក្លាបំផុត។ ការចូលរួម ឬទៅកាន់ទីបូជាត្រូវបានគេហាមឃាត់ដាច់ខាតសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាអាចប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ម្តាយ ក៏ដូចជាអាចនាំមកនូវគ្រោះកាច ឬជំងឺដល់ទារកក្នុងផ្ទៃ។ ជំនឿនេះក៏ភ្ជាប់ទៅនឹងការភ័យខ្លាចនៃការឆ្លងជំងឺផងដែរ ដោយសារទីកន្លែងបែបនេះអាចមានមេរោគច្រើន។ ជាចុងក្រោយ មិនត្រូវបរិភោគអាហារ ឬភេសជ្ជៈនៅក្នុងពិធីបុណ្យសព បម្រាមនេះមានគោលបំណងការពារសុខភាពរបស់ស្ត្រីមានផ្ទៃពោះពីការឆ្លងមេរោគ ឬការពុលអាហារ។ តាមទស្សនៈជំនឿ អាហារក្នុងពិធីបុណ្យសពត្រូវបានគេជឿថាអាចមាន "ធាតុត្រជាក់" ឬ "សំណល់អាក្រក់" ដែលអាចប៉ះពាល់ដល់ទារក។ តាមទស្សនៈសុខភាព អាហារដែលរៀបចំសម្រាប់មនុស្សច្រើនអាចមិនសូវមានអនាម័យគ្រប់គ្រាន់ ឬទុកចោលយូរ ដែលបង្កហានិភ័យដល់សុខភាពម្តាយ និងកូន។ បើយើងក្រឡេកទៅមើលជំនឿ និងមូលហេតុដែលបង្កប់ក្នុងបម្រាមទាំងនេះវិញ គឺមានច្រើនដែលត្រូវគោរពនិងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន។ បម្រាមនិងជំនឿទាំងនេះមិនមែនកើតឡើងដោយគ្មានមូលហេតុនោះទេ គឺវាត្រូវបានចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងជំនឿ អបិយជំនឿ និងទស្សនៈវិស័យរបស់ប្រជាជនខ្មែរ។ ដែលជំនឿទាំងនោះរួមមាន ជំនឿលើវិញ្ញាណក្ខន្ធ និងព្រលឹង ការភ័យខ្លាចការឆ្លងជំងឺ និងបញ្ហាសុខភាព ការប៉ះពាល់ផ្លូវចិត្ត និងផ្លូវអារម្មណ៍ និងការការពារពីថាមពលអវិជ្ជមាន។ ជំនឿលើវិញ្ញាណ និងព្រលឹង គឺជាមូលដ្ឋានគ្រឹះនៃបម្រាមជាច្រើនដែលត្រូវបានអនុវត្តក្នុងពិធីបុណ្យសពខ្មែរ។ ប្រជាជនខ្មែរជឿយ៉ាងមុតមាំថា នៅពេលមនុស្សស្លាប់ ព្រលឹងរបស់ពួកគេមិនទាន់ទៅចាប់ជាតិភ្លាមៗនោះទេ គឺនៅតែវិលវល់នៅក្នុងពិភពលោក ជាពិសេសនៅក្បែរពិធីបុណ្យសព។ ពួកគេជឿទៀតថា ព្រលឹងទាំងនោះអាចមានឥទ្ធិពលលើមនុស្សរស់ ជាពិសេសលើទារកដែលជាជីវិតថ្មី និងងាយរងគ្រោះបំផុត។ ការភ័យខ្លាចថាព្រលឹងអ្នកស្លាប់អាច តាម ឬជ្រៀតជ្រែក ដល់ទារកក្នុងផ្ទៃ គឺជាមូលហេតុចម្បងដែលនាំឲ្យមានបម្រាមមិនឲ្យស្ត្រីមានផ្ទៃពោះចូលជិតសព។ រីឯការភ័យខ្លាចការឆ្លងជំងឺ និងបញ្ហាសុខភាពវិញ គឺដោយសារកាលពីសម័យបុរាណ វិស័យវេជ្ជសាស្ត្រមិនទាន់រីកចម្រើនដូចសព្វថ្ងៃ។ ពិធីបុណ្យសពជាញឹកញាប់ត្រូវបានរៀបចំឡើងនៅក្នុងផ្ទះ ឬទីកន្លែងបើកចំហរ ដែលមានមនុស្សច្រើនកកកុញ និងខ្វះអនាម័យ។ ដែលទាំងនេះអាចជាប្រភពនៃការរីករាលដាលជំងឺឆ្លងយ៉ាងងាយស្រួល ជាពិសេសចំពោះអ្នកដែលមានសុខភាពខ្សោយ។ ដូច្នេះ ការហាមឃាត់ស្ត្រីមានផ្ទៃពោះមិនឲ្យចូលរួម ឬនៅក្បែរពិធី គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីការពារសុខភាពម្តាយ និងកូនពីជំងឺផ្សេងៗ។ ទោះបីជាពេលបច្ចុប្បន្នអនាម័យមានភាពល្អប្រសើរជាងមុនក៏ដោយ ក៏ជំនឿនេះនៅតែត្រូវបានប្រកាន់ខ្ជាប់ ដើម្បីជាការប្រុងប្រយ័ត្ន។ ចំណែកឯការប៉ះពាល់ផ្លូវចិត្ត និងផ្លូវអារម្មណ៍វិញ បរិយាកាសនៃពិធីបុណ្យសពពោរពេញទៅដោយភាពសោកសៅ ទុក្ខសោក ភាពតានតឹង និងការយំសោក ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់ផ្លូវចិត្តរបស់ស្ត្រីមានផ្ទៃពោះ។ ភាពតានតឹងផ្លូវចិត្តនេះអាចជះឥទ្ធិពលអវិជ្ជមានដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ ដូចជាអាចបណ្តាលឲ្យកើតមិនគ្រប់ខែ ឬទារកមានបញ្ហាសុខភាពផ្លូវចិត្តក្រោយពេលកើត។ ដូច្នេះ បម្រាមនេះក៏មានគោលបំណងការពារផ្លូវចិត្តរបស់ម្ដាយមិនឲ្យទទួលរងនូវភាពតានតឹងខ្លាំងពេកដែរ។ ជាចុងក្រោយ ការការពារពីថាមពលអវិជ្ជមាន ឬធាតុត្រជាក់ តាមជំនឿមួយចំនួនទៀត គេចាត់ទុកថាពិធីបុណ្យសពមានថាមពលអវិជ្ជមាន ឬធាតុត្រជាក់ ដែលមិនល្អសម្រាប់ស្ត្រីមានផ្ទៃពោះ និងទារកដែលជាជីវិតថ្មី។ ធាតុទាំងនេះត្រូវបានគេជឿថាអាចធ្វើឲ្យទារកកើតមកមានសុខភាពមិនល្អ មានជម្ងឺរ៉ាំរ៉ៃ ឈឺច្រើន ឬមានអាយុខ្លី។ ការហាមឃាត់ការដើរកាត់ភ្លើង ឬផេះខ្មៅក៏ស្ថិតក្នុងជំនឿនេះផងដែរ ព្រោះធាតុទាំងនោះត្រូវបានគេចាត់ទុកថាជាប្រភពនៃថាមពលអវិជ្ជមាន។ ដោយសារតែជំនឿ និងបម្រាមទាំងនេះ ការអនុវត្តជាក់ស្ដែងសម្រាប់ស្ត្រីមានផ្ទៃពោះនៅពេលចូលរួមពិធីបុណ្យសពមានលក្ខណៈបត់បែន ប៉ុន្តែត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាព និងការគោរពដល់ទំនៀមទម្លាប់។ ការអនុវត្តទាំងនោះរួមមាន ការជៀសវាងការចូលរួមដោយផ្ទាល់ ការរក្សាគម្លាត និងការអុជធូបបួងសួងពីចម្ងាយ ក៏ជាជម្រើសដ៏ល្អដែរ ដើម្បីសុខសុវត្ថិភាពរបស់ស្ត្រីមានផ្ទៃពោះ។ ជាដំបូង ការជៀសវាងការចូលរួមផ្ទាល់ និងការរក្សាគម្លាត ជាទូទៅស្ត្រីមានផ្ទៃពោះត្រូវបានគេណែនាំឲ្យជៀសវាងការចូលរួមពិធីបុណ្យសពដោយផ្ទាល់ ជាពិសេសការចូលទៅក្នុងផ្ទះសព នៅក្បែរមឈូស ឬកន្លែងដែលមានមនុស្សច្រើនកកកុញ។ ប្រសិនបើចាំបាច់ត្រូវចូលរួមមែនដូចជា សាច់ញាតិជិតស្និទ្ធ ពួកគេគួរតែនៅកន្លែងដែលឆ្ងាយពីសព និងបរិយាកាសសោកសៅខ្លាំង។ ម្យ៉ាងវិញទៀត គេអាចអង្គុយនៅខាងក្រៅផ្ទះ ឬនៅជុំវិញកន្លែងពិធី ដោយរក្សាគម្លាតសុវត្ថិភាព។ បន្ទាប់មកទៀត ការគោរពតាមការណែនាំរបស់ចាស់ទុំ និងក្រុមគ្រួសារ គឺជារឿងសំខាន់ណាស់ ដោយសារចាស់ទុំក្នុងគ្រួសារ និងសហគមន៍តែងតែជាអ្នកផ្តល់ដំបូន្មាន និងការណែនាំយ៉ាងម៉ឺងម៉ាត់ដល់ស្ត្រីមានផ្ទៃពោះ។ ការគោរពតាមការណែនាំទាំងនេះ មិនត្រឹមតែជាការគោរពចាស់ទុំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលខុសត្រូវចំពោះសុខភាពរបស់ខ្លួន និងទារកក្នុងផ្ទៃផងដែរ។ ជាបន្តទៀតការអុជធូបបួងសួងពីចម្ងាយក្នុងករណីដែលស្ត្រីមានផ្ទៃពោះចង់ចូលរួមសម្តែងការគោរពដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ពួកគេអាចអុជធូបបួងសួងពីចម្ងាយ ឬនៅខាងក្រៅទីកន្លែងរៀបចំពិធី ដោយមិនចាំបាច់ចូលទៅជិតសពឡើយ។ ជាចុងក្រោយ ការយកចិត្តទុកដាក់ខ្ពស់លើសុខភាពផ្ទាល់ខ្លួន គឺជារឿងសំខាន់បំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ ទោះបីជាមិនមានជំនឿក៏ដោយ ក៏ការរក្សាសុខភាព អនាម័យ និងផ្លូវចិត្តឲ្យបានល្អ គឺចាំបាច់ណាស់។ ការជៀសវាងកន្លែងដែលមានមនុស្សច្រើន និងទីកន្លែងមិនមានអនាម័យ ឬបរិយាកាសតានតឹង គឺជាការអនុវត្តល្អសម្រាប់សុខភាពម្តាយ និងការលូតលាស់របស់ទារក។